បាតុភូតធម្មជាតិដែលបង្កឡើងដោយខ្យល់បក់ខ្លាំងតែងតែនាំមកនូវក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាគ្រប់តំបន់។ ស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងឆាប់រហ័សដែលធ្វើឱ្យល្បឿនខ្យល់មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។ សហគមន៍ដែលត្រៀមលក្ខណៈជាមុន គឺជាកត្តាសំខាន់បំផុតក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់។ មន្ត្រីជំនាញតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ អត្ថបទខាងក្រោមនេះនឹងបង្ហាញយ៉ាងលម្អិតអំពីផលវិបាកនានាដែលកើតចេញពីសម្ពាធខ្យល់ខ្លាំងមកលើមនុស្ស និងសំណង់ផ្សេងៗក្នុងសង្គម។ រចនាសម្ព័ន្ធផ្ទះសម្បែងដែលសាងសង់មិនបានរឹងមាំងាយនឹងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅពេលមានខ្យល់កន្ត្រាក់។ កម្លាំងខ្យល់ដែលបក់មកប៉ះនឹងជញ្ជាំងផ្ទះបង្កជាសម្ពាធរុញច្រានយ៉ាងខ្លាំងដែលអាចធ្វើឱ្យគ្រោងអគាររង្គោះរង្គើ។ ដំបូលផ្ទះដែលធ្វើពីស័ង្កសី គឺជាផ្នែកដែលងាយនឹងរបើកចេញពីគ្រោងសំណង់បំផុត និងបង្កការភ័យខ្លាចដល់អ្នករស់នៅ។ នៅពេលខ្យល់បក់ខ្លាំងម្តងៗយើងតែងសង្កេតឃើញសន្លឹកស័ង្កសីហោះហើរពេញអាកាសដែលជាសញ្ញាគ្រោះថ្នាក់បំផុត។ ផ្ទះឈើបុរាណមួយចំនួនដែលមានសសរមិនបានកប់ជ្រៅទៅក្នុងដីអាចនឹងត្រូវខ្យល់រុញឱ្យផ្អៀង ឬរលំទាំងស្រុងតែម្តង។ សម្ពាធខ្យល់ដែលខុសគ្នារវាងផ្នែកខាងក្នុង និងខាងក្រៅផ្ទះអាចបណ្តាលឱ្យមានការផ្ទុះបែកកញ្ចក់បង្អួចជាបំណែកតូចៗ។ នៅពេលបង្អួចបែកខ្យល់នឹងបោកបក់ចូលទៅក្នុងផ្ទះកាន់តែខ្លាំង និងបង្កើនសម្ពាធរុញដំបូលឱ្យរបើកកាន់តែរហ័ស។ ក្បឿងដំបូលដែលមិនបានចងភ្ជាប់ឱ្យបានល្អអាចនឹងធ្លាក់ចុះមកក្រោម និងបង្កគ្រោះថ្នាក់ដល់អ្នកដែលនៅខាងក្នុង។ សំណង់អគារខ្ពស់ៗដែលមិនបានគិតគូរពីខ្យល់អាកាសអាចរងផលប៉ះពាល់ដល់ប្រព័ន្ធខ្យល់ចេញចូល និង រចនាសម្ព័ន្ធខាងក្រៅ។ ផ្ទះស្បូវ ឬផ្ទះស្លឹកដែលនៅតាមតំបន់ជនបទដាច់ស្រយាលងាយនឹងត្រូវខ្យល់បក់បោកឱ្យខ្ទេចខ្ទីត្រឹមរយៈពេលដ៏ខ្លី។ ផលវិបាកនៃការខូចខាតផ្ទះសម្បែងមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិទេ គឺថែមទាំងធ្វើឱ្យបាត់បង់កន្លែងស្នាក់នៅផងដែរ។ ម្ចាស់ផ្ទះត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើការជួសជុលផ្ទះឡើងវិញក្រោយពេលមានគ្រោះធម្មជាតិ។ ជញ្ជាំងផ្ទះដែលធ្វើពីសម្ភារៈស្រាលៗអាចនឹងត្រូវខ្យល់បក់ឱ្យធ្លាក់ចុះមកដី និងបង្កជាកម្ទេចកំទីនៅជុំវិញតំបន់នោះ។ វត្ថុដែលមិនបានរៀបចំទុកដាក់ឱ្យមានរបៀបនៅជុំវិញផ្ទះអាចក្លាយជាអាវុធដ៏មានគ្រោះថ្នាក់បំផុតក្នុងអំឡុងពេលមានខ្យល់បក់ខ្លាំង។ ផើងផ្កាដែលដាក់នៅលើដំបូល ឬយ៉រផ្ទះអាចនឹងត្រូវខ្យល់បក់ឱ្យធ្លាក់មកបុកនឹងមនុស្សដែលកំពុងធ្វើដំណើរខាងក្រោម។ ស្លាកយីហោអាជីវកម្មដែលមិនបានដំឡើងឱ្យរឹងមាំអាចនឹងរបេះធ្លាក់មកលើផ្លូវថ្នល់ ឬបោកទៅលើរថយន្តដែលកំពុងចត។ កម្ទេចកំទីដែលហោះហើរតាមខ្យល់ដែលមានល្បឿនលឿនដូចគ្រាប់កាំភ្លើង និងអាចធ្លាយជញ្ជាំងផ្ទះដែលស្តើងៗបានយ៉ាងងាយ។ សម្ភារៈសំណង់ដែលទុកចោលមិនបានត្រឹមត្រូវនៅតាមការដ្ឋានអាចនឹងហោះហើរទៅប៉ះពាល់ដល់ផ្ទះអ្នកជិតខាង។ មនុស្សអាចរងរបួសក្បាល ឬបាក់ដៃជើងដោយសារការត្រូវកម្ទេចកំទីដែលហោះតាមខ្យល់បោកចំក្នុងល្បឿនលឿន។ ជនរងគ្រោះអាចស្លាប់បាត់បង់ជីវិតដោយសារការប៉ះទង្គិចនឹងវត្ថុហោះហើរដែលកើតឡើងញឹកញាប់ក្នុងពេលមានខ្យល់កន្ត្រាក់។ កុមារ និងមនុស្សចាស់ គឺជាក្រុមដែលងាយរងគ្រោះបំផុតពីការប៉ះទង្គិចដោយកម្ទេចកំទីដែលហោះហើរក្នុងបរិយាកាស។ របៀបរៀបចំសម្ភារៈនៅជុំវិញផ្ទះឱ្យមានរបៀបរៀបរយអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ពីវត្ថុដែលហោះហើរទាំងនេះ។ ដើមឈើធំៗដែលដុះនៅជិតផ្ទះសម្បែងអាចជារឿងគ្រោះថ្នាក់បំផុតប្រសិនបើឫសរបស់វាមិនរឹងមាំ ឬមានសភាពពុកផុយ។ ឫសដើមឈើដែលរលើងដោយសារកម្លាំងខ្យល់បណ្តាលឱ្យមានការខូចខាតដំបូលផ្ទះ និងផ្នែកសំណង់យ៉ាងធ្ងន់ធ្ងរ។ មែកឈើធំៗដែលបាក់ធ្លាក់ចុះមកអាចនឹងសង្កត់លើមនុស្សដែលកំពុងជ្រកក្រោមដើមឈើដើម្បីគេចពីខ្យល់ និងភ្លៀង។ បញ្ហាដើមឈើរលំនៅតាមដងផ្លូវបង្កជាឧបសគ្គដល់ការធ្វើចរាចរណ៍ និងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ។ បង្គោលភ្លើងដែលរលំដោយសារកម្លាំងខ្យល់បណ្តាលឱ្យមានការឆ្លងចរន្តអគ្គិសនី និងគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ ខ្សែភ្លើងដែលដាច់ធ្លាក់មកដីក្នុងកំឡុងពេលមានភ្លៀង និង ខ្យល់គឺជាប្រភពនៃគ្រោះថ្នាក់អគ្គិសនីដែលមើលមិនឃើញ។ បង្គោលអង់តែនទូរទស្សន៍ ឬបង្គោលសេវាទូរស័ព្ទដែលរលំធ្វើឱ្យការប្រស្រ័យទាក់ទងគ្នាកាន់តែមានការលំបាកខ្លាំង។ ផលដំណាំហូបផ្លែដែលជាប្រភពចំណូលរបស់កសិករអាចនឹងត្រូវបំផ្លាញចោលទាំងស្រុងក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហានិភ័យនៃការដាំដើមឈើជិតផ្ទះពេកដោយមិនបានកាត់មែកចេញខ្លះ គឺជាការបង្កើតគ្រោះថ្នាក់សម្រាប់ផ្ទះសម្បែង។ អាជ្ញាធរតែងតែចុះត្រួតពិនិត្យ និងកាត់មែកឈើដែលងាយនឹងបាក់នៅតាមដងផ្លូវសាធារណៈមុនពេលរដូវវស្សាមកដល់។ ផលប៉ះពាល់ដល់សេវាសាធារណៈ គឺជាផលវិបាកដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចរន្តអគ្គិសនីដែលដាច់ក្នុងរយៈពេលយូរធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងការរស់នៅមានភាពរអាក់រអួលយ៉ាងខ្លាំង។ បណ្តាញអ៊ីនធឺណិតដែលរងការខូចខាតធ្វើឱ្យការទទួលបានព័ត៌មាន និងការងារតាមប្រព័ន្ធអនឡាញត្រូវផ្អាក។ ប្រព័ន្ធចែកចាយទឹកស្អាតក៏អាចនឹងរងផលប៉ះពាល់ផងដែរប្រសិនបើម៉ាស៊ីនបូមទឹកគ្មានអគ្គិសនីសម្រាប់ដំណើរការ។ កម្ទេចកំទី និងដើមឈើរលំនៅតាមផ្លូវថ្នល់ធ្វើឱ្យឡានសង្គ្រោះបន្ទាន់មិនអាចទៅដល់គោលដៅបានលឿន។ ការដឹកជញ្ជូនទំនិញពីតំបន់មួយទៅតំបន់មួយទៀតត្រូវយឺតយ៉ាវ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃទំនិញនៅលើទីផ្សារ។ ហាងទំនិញ និងអាហារដ្ឋានត្រូវបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្នដោយសារការខូចខាតសំណង់ ឬដាច់ចរន្តអគ្គិសនី។ ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រើប្រាស់ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលរងការខូចខាត។ អ្នកលក់ដូរតាមចិញ្ចើមថ្នល់រងផលប៉ះពាល់ខ្លាំងជាងគេដោយសារតូបលក់ដូររបស់ពួកគេងាយរងគ្រោះនឹងខ្យល់ខ្លាំង។ មណ្ឌលសុខភាពជនបទអាចនឹងជួបការលំបាកក្នុងការព្យាបាលអ្នកជំងឺប្រសិនបើខ្វះអគ្គិសនីសម្រាប់ប្រើប្រាស់។ ស្ថានភាពផ្លូវចិត្តចំពោះជនរងគ្រោះដែលបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិគឺជាមុខរបួសដែលពិបាកនឹងព្យាបាល។ ជនរងគ្រោះដែលបាត់បង់ទីជម្រកធ្វើឱ្យពួកគេមានអារម្មណ៍អស់សង្ឃឹម និងភ័យខ្លាចចំពោះអនាគតដែលមិនទាន់ច្បាស់។ កុមារដែលបានឃើញការរលំផ្ទះសម្បែងអាចនឹងរងគ្រោះថ្នាក់ផ្លូវចិត្ត និងភ័យខ្លាចរាល់ពេលដែលមានខ្យល់បក់មក។ សមាជិកគ្រួសារដែលបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិ គឺជាការឈឺចាប់ដ៏ធំធេងដែលមិនអាចបំភ្លេចបាន។ ភាពតានតឹង និងការភ័យខ្លាចបន្ទាប់ពីព្រឹត្តិការណ៍ខ្យល់បក់ខ្លាំងអាចធ្វើឱ្យមនុស្សមានបញ្ហានៃការគេងមិនលក់។ ទីទួលសុវត្ថិភាពសម្រាប់ជម្លៀសមនុស្សតម្រូវឱ្យមានការរៀបចំចាត់ចែងយ៉ាងល្អដើម្បីបង្ការបញ្ហាសុខភាពផ្សេងៗ។ ភាពចង្អៀតណែន និងកង្វះអនាម័យនៅកន្លែងជម្លៀសបណ្តោះអាសន្នអាចនាំឱ្យមានការរីករាលដាលនៃជំងឺឆ្លង។ សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលខំសន្សំជាច្រើនឆ្នាំត្រូវបាត់បង់ ធ្វើឱ្យមនុស្សមានអារម្មណ៍ស្តាយស្រណោះយ៉ាងខ្លាំង។ ពេលវេលា និងការយកចិត្តទុកដាក់ពីសាច់ញាតិ គឺជាកត្តាសំខាន់ក្នុងការស្តារផ្លូវចិត្តជនរងគ្រោះក្រោយគ្រោះមហន្តរាយ។ សហគមន៍ដែលចូលរួមលើកទឹកចិត្ត គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ជនរងគ្រោះក្នុងការចាប់ផ្តើមជីវិតជាថ្មី។ មេឃខ្មៅងងឹតដែលនាំមកនូវភាពតក់ស្លុត គឺជាសញ្ញានៃផលប៉ះពាល់ផ្លូវចិត្តដែលកើតចេញពីការធ្លាប់ជួបខ្យល់បក់ខ្លាំង។ ចំណេះដឹងពីវិធីការពារខ្លួន និងការត្រៀមលក្ខណៈផ្លូវចិត្តឱ្យបានរឹងមាំអាចជួយកាត់បន្ថយការភ័យខ្លាចបាន។ ព័ត៌មានដែលព្យាករណ៍ពីអាកាសធាតុប្រចាំថ្ងៃ គឺជាអ្វីដែលប្រជាជនរស់នៅតំបន់ងាយរងគ្រោះគួរតែតាមដានជាដាច់ខាត។ ស្តង់ដារបច្ចេកទេសក្នុងការសាងសង់ផ្ទះសម្បែងជួយឱ្យសំណង់មានភាពធន់នឹងសម្ពាធខ្យល់បក់ខ្លាំងបានយ៉ាងល្អ។ ដែកគោលវែងៗ និងការចងសសរផ្ទះឱ្យជាប់នឹងគ្រឹះបេតុង គឺជាវិធីសាស្ត្រដ៏ប្រសើរក្នុងការការពារផ្ទះពីខ្យល់បក់ខ្លាំង។ របងដើមឈើការពារខ្យល់ដែលដាំនៅចម្ងាយសមរម្យពីផ្ទះអាចជួយកាត់បន្ថយល្បឿនខ្យល់ដែលបក់មកប៉ះផ្ទះ។ ពលរដ្ឋដែលទទួលបានការអប់រំអំពីការជ្រកកោននៅកន្លែងសុវត្ថិភាពក្នុងអំឡុងពេលមានខ្យល់ខ្លាំងជារឿងចាំបាច់។ សញ្ញានៃខ្យល់កន្ត្រាក់ដែលមកដល់ គឺជាពេលដែលយើងត្រូវប្រញាប់នាំសមាជិកគ្រួសារចូលទៅក្នុងបន្ទប់ដែលរឹងមាំ។ ទ្វារ និងបង្អួចដែលបិទឱ្យជិតល្អអាចជួយការពារសម្ពាធខ្យល់មិនឱ្យចូលទៅបំផ្លាញរចនាសម្ព័ន្ធខាងក្នុងផ្ទះ។ ដើមឈើ ឬស្លាកយីហោធំៗមិនមែនជាកន្លែងសម្រាប់ជ្រកកោនឡើយ ព្រោះវាអាចនឹងរលំសង្កត់លើគ្រប់ពេលវេលា។ កញ្ចប់សង្គ្រោះបឋម និងអាហារបម្រុងទុកជាមុនជួយឱ្យយើងមានភាពម្ចាស់ការនៅពេលដែលមានអាសន្នមកដល់។ បច្ចេកទេសពង្រឹងដំបូលផ្ទះឱ្យរឹងមាំអាចជួយកាត់បន្ថយការខូចខាតដែលបង្កឡើងដោយខ្យល់បានរហូតដល់ពាក់កណ្តាល។ ស្បៀងអាហារ និងជំនួយសង្គ្រោះត្រូវបានផ្តល់ជូនជនរងគ្រោះជានិច្ចពីសំណាក់រដ្ឋាភិបាល និងអង្គការផ្សេងៗ។ ការសហការគ្នារវាងអ្នកភូមិ និងអាជ្ញាធរមូលដ្ឋានក្នុងការសម្អាតផ្លូវក្រោយខ្យល់ស្ងប់ធ្វើឱ្យសហគមន៍មានភាពប្រសើរឡើង។ គ្រោងផ្ទះឈើដែលត្រូវបានពិនិត្យមើលភាពពុកផុយជាប្រចាំ គឺជាភារកិច្ចរបស់ម្ចាស់ផ្ទះដើម្បីធានាសុវត្ថិភាព។ គ្រោះថ្នាក់អគ្គិភ័យផ្សេងៗអាចត្រូវបានបង្ការប្រសិនបើយើងយល់ដឹងពីរបៀបផ្តាច់ចរន្តអគ្គិសនីក្នុងផ្ទះឱ្យបានលឿន។ យានយន្តដែលចតឱ្យឆ្ងាយពីដើមឈើធំៗ គឺជាការការពារការខូចខាតទ្រព្យសម្បត្តិដែលមិនចាំបាច់ក្នុងពេលមានព្យុះ។ ប្រព័ន្ធរន្ទះនៅលើដំបូលអគារខ្ពស់ៗក៏ជាផ្នែកមួយនៃសុវត្ថិភាពក្នុងអំឡុងពេលមានខ្យល់ព្យុះ និងភ្លៀងផ្គរ។ យុវជនស្ម័គ្រចិត្តនៅក្នុងភូមិគួរជួយជួសជុលផ្ទះសម្បែងជូនមនុស្សចាស់ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។ បណ្តាញសង្គម គឺជាមធ្យោបាយដ៏ល្អក្នុងការចែករំលែកព័ត៌មានអាកាសធាតុត្រឹមត្រូវឱ្យអ្នកដទៃបានដឹង និងត្រៀមខ្លួន។ ការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយមគឺជាវិធីការពារខ្លួនដ៏មានប្រសិទ្ធភាពបំផុតដែលយើងត្រូវគោរពតាម។ សោភ័ណភាព និងផាសុកភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋត្រូវរងការប៉ះពាល់ដោយសារការខូចខាតបរិស្ថានជុំវិញផ្ទះ។ សន្តិសុខស្បៀងនៅក្នុងសហគមន៍ និងសេដ្ឋកិច្ចរបស់គ្រួសារនៅតំបន់ជនបទត្រូវរងផលប៉ះពាល់ដោយសារការបាត់បង់ដំណាំកសិកម្ម។ សត្វពាហនៈអាចនឹងជួបគ្រោះថ្នាក់ប្រសិនបើរោងសត្វមិនបានសាងសង់ឱ្យមានភាពរឹងមាំ និងសុវត្ថិភាពគ្រប់គ្រាន់។ ទិសដៅខ្យល់ គឺជាចំណេះដឹងដែលម្ចាស់ផ្ទះគួរយល់ដឹងដើម្បីរៀបចំការសាងសង់ឱ្យមានភាពធន់ និងឆ្លាតវៃជាងមុន។ សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ផ្តល់នូវសុវត្ថិភាពយូរអង្វែងទោះបីជាវាមានតម្លៃថ្លៃបន្តិចជាងសម្ភារៈទូទៅក៏ដោយ។ វគ្គបណ្តុះបណ្តាលបង្ការគ្រោះមហន្តរាយនៅក្នុងសហគមន៍ គឺជាសកម្មភាពដែលគួរតែត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ សាមគ្គីភាពដ៏ល្អរបស់ខ្មែរយើងបង្ហាញឡើងតាមរយៈការជួយសង្គ្រោះអ្នកជិតខាងដែលមានទុក្ខលំបាកក្នុងគ្រាអាសន្ន។ លេខទូរស័ព្ទអាជ្ញាធរមានសមត្ថកិច្ចសម្រាប់សុំជំនួយ គឺជាអ្វីដែលគ្រប់គ្នាគួរតែធ្វើការកត់ត្រាទុកជាចាំបាច់។ ទិដ្ឋភាពជុំវិញខ្លួន និងស្ថានភាពមេឃ គឺជាសញ្ញាដែលយើងអាចដឹងមុនពីគ្រោះថ្នាក់ដែលជិតនឹងមកដល់។ កុមារគួរត្រូវបានបង្រៀនឱ្យចេះពីវិធីការពារខ្លួន និងរបៀបរកកន្លែងសុវត្ថិភាពដែលជាចំណេះដឹងមូលដ្ឋានដ៏មានតម្លៃ។ ប្រអប់ដែលមិនជ្រាបទឹក គឺជាកន្លែងដ៏ល្អសម្រាប់ទុកដាក់ឯកសារសំខាន់ៗដើម្បីការពារការបាត់បង់ក្នុងពេលមានព្យុះ។ ប្រព័ន្ធបង្ហូរទឹកជុំវិញផ្ទះដែលត្រូវបានកែលម្អជួយបង្ការការលិចលង់បន្ទាប់ពីមានភ្លៀងធ្លាក់អមដោយខ្យល់បក់ខ្លាំង។ ស្មៅ ឬរុក្ខជាតិទាបៗដែលដាំជុំវិញផ្ទះជួយទប់ដីមិនឱ្យហូរច្រោះនៅពេលមានសម្ពាធខ្យល់ និងទឹកភ្លៀងខ្លាំង។ ធុងទឹកនៅលើដំបូលផ្ទះដែលចងភ្ជាប់ឱ្យជាប់ល្អនឹងការពារកុំឱ្យវាធ្លាក់ចុះមកក្រោម និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ មែកឈើដែលបាក់អាចធ្វើឱ្យខ្សែភ្លើងដាច់ ដែលជារឿងត្រូវប្រុងប្រយ័ត្នបំផុតប្រសិនបើមានខ្សែភ្លើងជិតដើមឈើ។ បាតុភូតខ្យល់កន្ត្រាក់ គឺជាបញ្ហាវិទ្យាសាស្ត្រដែលយើងត្រូវស្វែងយល់ដើម្បីបំបាត់ការយល់ច្រឡំ និងជំនឿអរូបី។ ផែនការជម្លៀសគ្រួសារឱ្យបានច្បាស់លាស់ជួយឱ្យសមាជិកគ្រប់រូបមិនមានភាពស្លន់ស្លោនៅពេលមានហេតុការណ៍កើតឡើង។ ស្មារតីដែលស្ងប់ស្ងាត់ក្នុងអំឡុងពេលមានគ្រោះថ្នាក់ជួយឱ្យយើងមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ វិទ្យុដែលប្រើថ្មពិលអាចផ្តល់ព័ត៌មានបានយ៉ាងល្អនៅពេលដែលមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់រស់នៅ។ រន្ធប្រហោងនៅតាមជញ្ជាំងផ្ទះដែលត្រូវបានជួសជុលជួយទប់ស្កាត់ខ្យល់មិនឱ្យបក់ចូលខ្លាំង និង បង្កការរំខាន។ បំណែកកញ្ចក់ដែលខ្ទាតចំ អាចត្រូវបានជៀសវាងប្រសិនបើយើងរៀបចំកន្លែងគេងឱ្យឆ្ងាយពីបង្អួចកញ្ចក់ទាំងឡាយ។ របួសស្នាមផ្សេងៗអាចត្រូវបានជួយសង្គ្រោះភ្លាមៗប្រសិនបើយើងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម។ សុខភាពផ្លូវកាយដែលរឹងមាំជួយឱ្យយើងមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ និងការពារខ្លួនពីគ្រោះធម្មជាតិ។ មេក្រូនៅក្នុងភូមិដែលប្រកាសអាសន្នជួយឱ្យយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំទុកដាក់សម្ភារៈឱ្យទាន់ពេលវេលា។ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទគួរត្រូវបានបិទដើម្បីបង្ការការខូចខាតដោយសារការប្រែប្រួលចរន្តអគ្គិសនីក្នុងពេលមានព្យុះ។ សន្លឹកស័ង្កសីដែលមានការរង្គើបន្តិចបន្តួចត្រូវដាក់ទម្ងន់សង្កត់ដោយប្រុងប្រយ័ត្ន និង ប្រកបដោយសុវត្ថិភាពបំផុត។ ម្ចាស់ផ្ទះដែលរងគ្រោះនឹងឆាប់បានផ្ទះថ្មីវិញប្រសិនបើមានការជួយគ្នារុះរើ និងសាងសង់ថ្មីពីសំណាក់អ្នកជិតខាង។ បទពិសោធន៍ផ្ទាល់ខ្លួនអំពីការឆ្លងកាត់គ្រោះខ្យល់កន្ត្រាក់ គឺជាមេរៀនដ៏ល្អដែលគួរចែករំលែកឱ្យអ្នកដទៃបានរៀនសូត្រ។ ការធានារ៉ាប់រងផ្ទះសម្បែងអាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយការខាតបង់។ បន្ទប់សុវត្ថិភាពតូចមួយដែលសាងសង់នៅក្នុងផ្ទះ គឺជាគំនិតដ៏ឆ្លាតវៃសម្រាប់តំបន់ដែលតែងតែមានខ្យល់បក់ខ្លាំង។ បច្ចេកវិទ្យាសំណង់ថ្មីៗជួយឱ្យយើងអាចសាងសង់ផ្ទះដែលមានតម្លៃទាប និងមានភាពធន់នឹងអាកាសធាតុខ្លាំង។ ដើមឈើដែលយើងដាំជួយកាត់បន្ថយការឡើងកម្តៅផែនដី និងជួយកាត់បន្ថយភាពខ្លាំងនៃបាតុភូតធម្មជាតិផ្សេងៗ។ សិស្សានុសិស្សដែលមានចំណេះដឹងអំពីសុវត្ថិភាពពីគ្រោះធម្មជាតិតាំងពីក្មេងវ័យនឹងក្លាយជាពលរដ្ឋដែលមានការប្រុងប្រយ័ត្នខ្ពស់។ ពន្លឺព្រះអាទិត្យ គឺជាប្រភពថាមពលបម្រុងដ៏សំខាន់នៅពេលដែលមានការដាច់ចរន្តអគ្គិសនីរដ្ឋដោយសារតែខ្យល់ព្យុះ។ សត្វចិញ្ចឹមក៏ត្រូវការការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និង សុវត្ថិភាពក្នុងអំឡុងពេលមានខ្យល់បក់ខ្លាំងដែរ។ ជម្រកសុវត្ថិភាពរួមដែលកើតចេញពីការប្រមូលផ្តុំកម្លាំងសហគមន៍បង្ហាញពីការស្រឡាញ់រាប់អានគ្នាដ៏រឹងមាំ។ សម្ភារៈកសិកម្មដែលទុកដាក់បានត្រឹមត្រូវជួយកាត់បន្ថយការខាតបង់ដើមទុនរបស់បងប្អូនប្រជាកសិករខ្មែរ។ វិទ្យាសាស្ត្រ និងការព្យាករណ៍អាកាសធាតុដែលយើងជឿជាក់ជួយឱ្យការរស់នៅកាន់តែមានភាពងាយស្រួល និងស៊ីវិល័យ។ ជីវិតមនុស្ស គឺជាអាទិភាពខ្ពស់បំផុតដែលត្រូវការពារឱ្យបានលើសពីទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃទាំងពួង។ សរុបមកវិញផលប៉ះពាល់នៃខ្យល់បក់ខ្លាំងមកលើមនុស្ស និងសំណង់គឺជាបញ្ហាដែលគ្រប់គ្នាត្រូវរួមគ្នាដោះស្រាយ។ ការយល់ដឹងស៊ីជម្រៅអំពីគ្រោះថ្នាក់ទាំងនេះនឹងជួយឱ្យសហគមន៍របស់យើងកាន់តែមានភាពរឹងមាំ និងមានសុវត្ថិភាពជានិច្ច។ ការត្រៀមលក្ខណៈឱ្យបានល្អមុនពេលគ្រោះមហន្តរាយមកដល់ គឺជាសោភ័ណភាពនៃការរស់នៅដោយក្តីមិនប្រមាទឡើយ។ យើងគ្រប់គ្នាត្រូវរួមសហការគ្នាដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតបរិស្ថានរស់នៅមួយដែលពោរពេញដោយសុភមង្គល។ សូមឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់បក់ខ្លាំង។ ការរៀនរស់នៅដោយមានការប្រុងប្រយ័ត្ននឹងនាំមកនូវក្តីសុខសាន្តសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។